ការផ្តល់អំណោយតូចៗដល់ភ្ញៀវក្នុងពិធីមង្គលការខ្មែរ គឺជារឿងសំខាន់មួយដែលបានក្លាយជាប្រពៃណីដ៏ល្អផូរផង់។ វាលើសពីការជូនវត្ថុធម្មតា តែបង្កប់នូវអត្ថន័យ វប្បធម៌ ការគោរព និងសេចក្តីរាប់អានយ៉ាងជ្រាលជ្រៅរបស់ម្ចាស់ដើមការ ដែលមានគ្រួសារកូនកំលោះ កូនក្រមុំ ចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម។ ជាខ្លឹមសារ វាគឺជាការបង្ហាញនូវក្តីស្រឡាញ់ ការគោរពទៅវិញទៅមក និងការថ្លែងអំណរគុណដែលបានចូលរួមកម្មពីធីដ៍សំខាន់មួយនេះ។ ការផ្តល់អំណោយដល់ភ្ញៀវក្នុងពិធីមង្គលការ គឺជាកាយវិការសំខាន់មួយដែលបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ម្ចាស់ដើមការ។ អំណោយទាំងនេះគឺជាវិធីមួយដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវទាំងអស់។ ភ្ញៀវបានចំណាយពេលដ៏មានតម្លៃរបស់ពួកគេ ដើម្បីអញ្ជើញមកចូលរួមអបអរសាទរ និងផ្តល់ពរជ័យដល់គូស្វាមីភរិយាថ្មី។ ដូច្នេះ ការជូនអំណោយតូចៗទៅវិញ គឺជាការឆ្លើយតបនូវទឹកចិត្តដ៏ល្អរបស់ពួកគេ និងជាការបង្ហាញថាវត្តមានរបស់ពួកគេពិតជាមានន័យណាស់សម្រាប់គ្រួសារម្ចាស់ការ។ ម៉្យាងទៀត ការផ្តល់អំណោយតូចៗដល់ភ្ញៀវក្នុងពិធីមង្គលការ គឺជាសកម្មភាពមួយដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅនៃការចែករំលែកសេចក្តីរីករាយ។ អំណោយទាំងនោះមិនត្រឹមតែជាវត្ថុអនុស្សាវរីយ៍នោះទេ តែវាជាតំណាងឲ្យសេចក្តីរីករាយ និងសុភមង្គលដែលម្ចាស់ដើមការ ចង់ចែករំលែកជាមួយភ្ញៀវទាំងអស់។ ភ្ញៀវម្នាក់ៗបានរួមចំណែកធ្វើឲ្យពិធីមង្គលការកាន់តែមានន័យ និងអធិកអធម។ ដូច្នេះ ការជូនអំណោយត្រឡប់ទៅវិញ គឺជាវិធីមួយដែលម្ចាស់ដើមការបង្ហាញពីក្តីសោមនស្សរីករាយរបស់ខ្លួន ដែលបានឃើញវត្តមានរបស់ភ្ញៀវនៅក្នុងថ្ងៃដ៏ពិសេសនេះ។ នេះឆ្លុះបញ្ចាំងពីជំនឿដ៏ជ្រាលជ្រៅរបស់ខ្មែរដូចពាក្យចាស់ពោលថា "ភ្ញៀវជាទេវតា" ដែលបញ្ជាក់ថាភ្ញៀវគឺជាបុគ្គលដ៏សំខាន់ និងគួរជាទីគោរពបំផុត។ វត្ថុអនុស្សាវរីយ៍ទាំងនោះមិនត្រឹមតែជាការថ្លែងអំណរគុណប៉ុណ្ណោះទេ តែជាចំណងដៃដ៏តូចមួយដែលភ្ញៀវអាចទុកសម្រាប់រំឭកពីពិធីដ៏រីករាយ និងការភ្ជាប់ចំណងមេត្រីភាពរវាងគូស្វាមីភរិយាថ្មី។ វាជាការបង្ហាញនូវភាពកក់ក្ដៅ និងទឹកចិត្តល្អរបស់ម្ចាស់ផ្ទះចំពោះរាល់វត្តមានរបស់ភ្ញៀវ។ ទំនៀមទម្លាប់នេះត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ បង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ។ វាជាការរំលឹកដល់មនុស្សជំនាន់ក្រោយអំពីសារៈសំខាន់នៃភាពរួបរួម សាមគ្គីភាព និងការដឹងគុណក្នុងសង្គមខ្មែរ ដែលបានចាក់ឫសគល់យ៉ាងជ្រៅក្នុងប្រពៃណី។ អំណោយដែលម្ចាស់ផ្ទះផ្តល់ឲ្យភ្ញៀវក្នុងពិធីមង្គលការ គឺមានអត្ថន័យសំខាន់មួយទៀត គឺធ្វើជានិមិត្តរូបនៃអនុស្សាវរីយ៍។ វត្ថុតូចៗទាំងនេះជួយឲ្យភ្ញៀវអាចចងចាំពីពិធីមង្គលការដ៏រីករាយរបស់គូស្វាមីភរិយាថ្មី។ ពេលខ្លះ អំណោយទាំងនោះក៏ត្រូវបានរចនា ឬមាននិមិត្តសញ្ញាដែលទាក់ទងនឹងគូស្វាមីភរិយា ឬថ្ងៃមង្គលការផងដែរ ដូចជាមានបោះពុម្ពឈ្មោះកូនកំលោះ កូនក្រមុំ និងកាលបរិច្ឆេទនៃថ្ងៃអាពាហ៍ពិពាហ៍។ នេះធ្វើឲ្យអំណោយកាន់តែមានតម្លៃ និងជួយរំឭកភ្ញៀវពីព្រឹត្តិការណ៍ដ៏ពិសេសនោះជានិច្ច។ ការជ្រើសរើសអំណោយជូនភ្ញៀវក្នុងពិធីមង្គលការខ្មែរ ច្រើនតែមានលក្ខណៈសាមញ្ញ ប៉ុន្តែពោរពេញទៅដោយអត្ថន័យល្អ ដែលតំណាងឲ្យពរជ័យ និងបំណងប្រាថ្នាល្អរបស់ម្ចាស់ផ្ទះសម្រាប់ជីវិតគូរបស់កូនៗ។ អំណោយពេញនិយមដូចជា ស្ករគ្រាប់ ឬសូកូឡា ជានិមិត្តរូបនៃភាពផ្អែមល្ហែមក្នុងជីវិតគូស្វាមីភរិយាថ្មី។ ការផ្តល់ស្ករគ្រាប់ ឬសូកូឡាជាអំណោយដល់ភ្ញៀវក្នុងពិធីមង្គលការខ្មែរ គឺជាជម្រើសដ៏ពេញនិយមមួយដែលបង្កប់នូវអត្ថន័យដ៏ស្រស់ស្អាត។ វាជាបំណងប្រាថ្នាយ៉ាងស្មោះសររបស់ម្ចាស់ផ្ទះ ឲ្យគូស្វាមីភរិយាថ្មីមានជីវិតរៀបការដែលពោរពេញទៅដោយសុភមង្គល និងភាពរីករាយជានិច្ច ដូចទៅនឹងរសជាតិផ្អែមឈ្ងុយឆ្ងាញ់របស់ស្ករគ្រាប់ និងសូកូឡា។ ការចែករំលែកភាពផ្អែមល្ហែមនេះ ក៏ជាការបង្ហាញពីក្តីសោមនស្សរីករាយរបស់ម្ចាស់ផ្ទះចំពោះវត្តមានរបស់ភ្ញៀវផងដែរ។ អំណោយមួយទៀតជាវត្ថុតូចៗឬវត្ថុអនុស្សាវរីយ៍ផ្ទាល់ខ្លួនជាអំណោយដល់ភ្ញៀវក្នុងពិធីមង្គលការ ដែលជាជម្រើសដ៏ពេញនិយមមួយផ្សេងទៀត។ អំណោយទាំងនេះអាចមានលក្ខណៈប្លែកៗគ្នា ដូចជា កូនកាបូប បន្ដោងសោរ កូនក្រម៉ា ឬកន្សែងជូតមុខជាដើម។ អ្វីដែលធ្វើឲ្យវត្ថុទាំងនេះកាន់តែមានន័យ គឺវាជារឿយៗមានបោះពុម្ពឈ្មោះគូស្វាមីភរិយា និងកាលបរិច្ឆេទមង្គលការ។ ការបោះពុម្ពផ្ទាល់ខ្លួននេះ ធ្វើឲ្យអំណោយកាន់តែមានលក្ខណៈពិសេស និងក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ភ្ញៀវ ដើម្បីចងចាំពីថ្ងៃដ៏រីករាយរបស់គូស្វាមីភរិយាថ្មី។ សរុបមក សីលធម៌នៃការផ្តល់អំណោយដល់ភ្ញៀវក្នុងពិធីមង្គលការ គឺពិតជាមានតម្លៃលើសពីការផ្លាស់ប្តូរវត្ថុធាតុធម្មតា។